ការផ្លាស់ប្ដូរពីខេត្តមកភ្នំពេញដើម្បីបន្តការសិក្សាថ្នាក់ឧត្ដមសិក្សា គឺជាបទពិសោធន៍ថ្មីមួយដែលពោរពេញទៅដោយឱកាស និងឧបសគ្គសម្រាប់សិស្សនិស្សិត។ ពួកគេត្រូវប្រឈមមុខនឹងការផ្លាស់ប្ដូរដ៏ពិបាកក្នុងជីវិតប្រចាំថ្ងៃ ចាប់តាំងពីកន្លែងស្នាក់នៅ រហូតដល់ការគ្រប់គ្រងអារម្មណ៍ផ្ទាល់ខ្លួន។ នៅភ្នំពេញ និស្សិតមកពីតាមខេត្តភាគច្រើនជ្រើសរើសកន្លែងស្នាក់នៅដូចជា ផ្ទះជួល ឬបន្ទប់ជួល ដោយមាននិស្សិតតិចតួចប៉ុណ្ណោះដែលសុំវត្តអារាមស្នាក់អាស្រ័យ។ មាននិស្សិតខ្លះដែលមានបងប្អូនរស់នៅ ឬធ្វើការនៅភ្នំពេញ ពួកគេអាចស្នាក់នៅជាមួយបាន ដែលជាជម្រើសងាយស្រួលនិងមិនចំណាយច្រើន។ ទាំងនេះជាជម្រើសទូទៅសម្រាប់សិស្សនិស្សិតស្ទើរតែគ្រប់គ្នាតែម្តង។ និស្សិតអាចជួលផ្ទះ ឬបន្ទប់រួមគ្នាជាមួយមិត្តភក្តិ ដើម្បីសន្សំសំចៃថ្លៃចំណាយប្រចាំខែ។ បន្ទប់ជួលមានច្រើនប្រភេទ តាំងពីបន្ទប់តូចៗរហូតដល់អាផាតមិនដែលមានបន្ទប់ច្រើន។ គុណសម្បត្តិគឺឯករាជ្យភាព និងអាចរៀបចំតាមចំណូលចិត្ត ប៉ុន្តែបញ្ហាប្រឈមគឺថ្លៃជួលខ្ពស់ ជាពិសេសនៅតំបន់ក្បែរសាលា បញ្ហាសន្តិសុខ និងគុណភាពបន្ទប់ជួលមិនល្អ។ បញ្ហាប្រឈមគឺថ្លៃជួលខ្ពស់ ជាពិសេសនៅតំបន់ក្បែរសាលា បញ្ហាសន្តិសុខ គុណភាពបន្ទប់ជួលមិនស្មើគ្នា និងការរអាក់រអួលជាមួយម្ចាស់ផ្ទះ ឬអ្នកជិតខាង។ ជម្រើសមួយទៀតគឺជាការស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន ហើយការស្នាក់នៅទីនោះអាចផ្តល់នូវបរិយាកាសសិក្សាដែលអំណោយផលជាងមុន និងមានវិន័យខ្ពស់។ សាលារៀនមួយចំនួនមានអន្តេវាសិកដ្ឋានផ្ទាល់ខ្លួន ឬមានអន្តេវាសិកដ្ឋានឯកជនដែលបម្រើដល់និស្សិត។ គុណសម្បត្តិគឺថ្លៃសមរម្យ សុវត្ថិភាពខ្ពស់ ងាយស្រួលធ្វើដំណើរទៅសាលា និងមានមិត្តភក្តិច្រើន។ បញ្ហាប្រឈមគឺខ្វះភាពឯកជន ត្រូវគោរពតាមច្បាប់កំណត់ច្រើន និងពេលខ្លះមានភាពអ៊ូអរ។ និស្សិតខ្លះក៏អាចជ្រើសរើសការស្នាក់នៅជាមួយសាច់ញាតិរបស់ខ្លួនផងដែរ។ គុណសម្បត្តិគឺសន្សំសំចៃថ្លៃចំណាយ មានការយកចិត្តទុកដាក់ពីសាច់ញាតិ និងមានអារម្មណ៍កក់ក្ដៅ។ ចំណែកឯបញ្ហាប្រឈមគឺខ្វះភាពឯករាជ្យ អាចមានការរឹតត្បិត ឬមានកាតព្វកិច្ចជួយការងារផ្ទះ។ ការផ្លាស់ប្ដូររបបអាហារក៏ជាផ្នែកមួយនៃបទពិសោធន៍ផងដែរ។ ភ្នំពេញមានជម្រើសអាហារចម្រុះជាច្រើន តាំងពីអាហារតាមចិញ្ចើមផ្លូវ ភោជនីយដ្ឋាន រហូតដល់ផ្សារទំនើប។ ថ្លៃអាហារនៅភ្នំពេញខ្ពស់ជាងនៅតាមខេត្ត ជាពិសេសអាហារនៅជិតសាលា ឬតំបន់កណ្ដាលក្រុង។ និស្សិតខ្លះអាចពិបាកក្នុងការសម្របខ្លួនទៅនឹងរសជាតិអាហារថ្មី ឬអនាម័យ។ ដំណោះស្រាយគឺនិស្សិតជាច្រើនជ្រើសរើសទិញបាយហូបនៅខាងក្រៅ ឬចម្អិនអាហារដោយខ្លួនឯងដើម្បីសន្សំសំចៃ និងធានាអនាម័យ។ ការចម្អិនអាហារដោយខ្លួនឯងក៏អាចជួយកាត់បន្ថយការនឹកផ្ទះផងដែរ។ ការគ្រប់គ្រងពេលវេលាគឺជាជំនាញដ៏សំខាន់សម្រាប់និស្សិត។ ថ្នាក់រៀននៅសាកលវិទ្យាល័យអាចមានម៉ោងមិនទៀងទាត់ ដូច្នេះនិស្សិតត្រូវរៀនបែងចែកពេលវេលាសម្រាប់ចូលរៀន ធ្វើកិច្ចការផ្ទះ និងត្រៀមប្រឡង។ និស្សិតជាច្រើនធ្វើការក្រៅម៉ោងដើម្បីទ្រទ្រង់ការសិក្សា និងជីវភាពរស់នៅរបស់ពួកគេ។ ការងារនេះទាមទារការបែងចែកពេលវេលាឲ្យបានល្អ ដើម្បីកុំឲ្យប៉ះពាល់ដល់ការសិក្សា។ ជីវិតសង្គម ការចូលរួមសកម្មភាពក្រៅម៉ោងសិក្សា ឬការជួបជុំមិត្តភក្តិ ក៏ទាមទារឲ្យមានពេលវេលាសមស្របផងដែរ។ បញ្ហាប្រឈមគឺនិស្សិតអាចជួបការលំបាកក្នុងការបែងចែកពេលវេលាឲ្យមានតុល្យភាពរវាងការសិក្សា ការងារ និងការកម្សាន្ត ដែលអាចបណ្ដាលឲ្យមានភាពតានតឹង។ បញ្ហាផ្លូវចិត្តដូចជាការនឹកផ្ទះ និងភាពឯកោ គឺជាបញ្ហាទូទៅបំផុតដែលនិស្សិតមកពីខេត្តជួបប្រទះ។ ការឃ្លាតឆ្ងាយពីក្រុមគ្រួសារ មិត្តភក្តិ និងបរិយាកាសធ្លាប់ស្គាល់ អាចបណ្ដាលឲ្យមានអារម្មណ៍នឹកផ្ទះយ៉ាងខ្លាំង។ ពួកគេអាចនឹកម្ហូបម៉ែឪធ្វើ នឹកសកម្មភាពប្រចាំថ្ងៃនៅផ្ទះ ឬនឹកការជួបជុំបងប្អូន។ ទោះបីជាមានមនុស្សច្រើននៅភ្នំពេញក៏ដោយ និស្សិតថ្មីអាចមានអារម្មណ៍ឯកោ ដោយសារពួកគេមិនទាន់មានមិត្តភក្តិជិតស្និទ្ធ ឬមិនទាន់សម្របខ្លួនទៅនឹងបរិយាកាសថ្មី។ បញ្ហាសិក្សា បញ្ហាលុយកាក់ បញ្ហាស្នាក់នៅ និងការសម្របខ្លួនទៅនឹងជីវិតថ្មី សុទ្ធតែអាចបណ្ដាលឲ្យមានភាពតានតឹងផ្លូវចិត្ត។ បើបញ្ហាទាំងនេះមិនត្រូវបានដោះស្រាយទាន់ពេលទេ និស្សិតអាចឈានទៅដល់ការបាក់ទឹកចិត្ត បាត់បង់ចំណាប់អារម្មណ៍ក្នុងការសិក្សា ឬសកម្មភាពផ្សេងៗ។ ដើម្បីកាត់បន្ថយ ឬជម្នះបញ្ហាផ្លូវចិត្តទាំងនេះ និស្សិតអាចអនុវត្តវិធីសាស្រ្តដូចជា រក្សានូវការទំនាក់ទំនង។ ពួកគេគួរទូរស័ព្ទ ឬវីដេអូខលទៅក្រុមគ្រួសារ និងមិត្តភក្តិនៅផ្ទះឲ្យបានញឹកញាប់។ ការនិយាយជាមួយមនុស្សជាទីស្រឡាញ់អាចជួយបន្ធូរអារម្មណ៍នឹកផ្ទះបានច្រើន។ ពួកគេក៏គួរបង្កើតមិត្តថ្មីនៅសាលា ឬកន្លែងស្នាក់នៅផងដែរ។ ការចូលរួមសកម្មភាពសង្គម ឬក្លឹបសិក្សាអាចជួយឲ្យអ្នកស្គាល់មនុស្សថ្មី និងមានអារម្មណ៍ថាជាផ្នែកមួយនៃសហគមន៍។ និស្សិតក៏គួរស្វែងរកសកម្មភាពដែលខ្លួនចូលចិត្ត ហើយធ្វើវាជាប្រចាំអាចកាត់បន្ថយការធុញថប់បាន។ ពួកគេអាចចូលរួមក្រុមសិក្សា ក្លឹបកីឡា ឬសកម្មភាពស្ម័គ្រចិត្តនានាដែលមានប្រយោជន៍ ថែមទាំងបានបទពិសោធន៍ទៀតផង។ នេះជាវិធីល្អដើម្បីជួបមនុស្សដែលមានចំណូលចិត្តដូចគ្នា និងបំពេញពេលវេលាទំនេររបស់អ្នក។ ពួកគេក៏គួរស្វែងយល់ពីភ្នំពេញដូចជា ជិះក្នុងក្រុងភ្នំពេញ ដើម្បីស្គាល់ផ្លូវកាន់តែច្រើន ចូលសារមន្ទីរជាតិ និងអង្គុយមុខព្រះបរមរាជវាំង។ បន្ទាប់មក ចេញដើរលេងកម្សាន្តនៅកន្លែងនានា ដូចជាវត្តអារាម ផ្សារ ឬសួនច្បារ ដើម្បីបន្ធូរអារម្មណ៍ និងស្វែងរកបទពិសោធន៍ថ្មីៗ។ ពួកគេគួរហាត់ប្រាណឲ្យបានទៀងទាត់ គេងឲ្យបានគ្រប់គ្រាន់ និងបរិភោគអាហារដែលមានជីវជាតិល្អ។ ការហាត់ប្រាណអាចជួយកាត់បន្ថយភាពតានតឹង និងធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ។ ការគេងមិនគ្រប់គ្រាន់អាចធ្វើឲ្យអារម្មណ៍ប្រែប្រួល និងពិបាកក្នុងការផ្តោតអារម្មណ៍ទៀតផង។ ពួកគេគួររៀនបច្ចេកទេសបន្ធូរអារម្មណ៍ ដូចជាការដកដង្ហើមវែងៗ ឬការធ្វើសមាធិ។ ពួកគេគួររៀបចំកាលវិភាគសិក្សា និងកំណត់គោលដៅជាក់លាក់ដើម្បីមានកម្លាំងចិត្តបន្តទៅមុខ។ ការមានគោលដៅជួយឲ្យអ្នកមានកម្លាំងចិត្ត និងផ្តោតអារម្មណ៍លើអនាគត។ បើអ្នកមានអារម្មណ៍ថាពិបាកខ្លាំងពេក កុំស្ទាក់ស្ទើរក្នុងការនិយាយជាមួយមិត្តភក្តិ គ្រូបង្រៀន ឬអ្នកប្រឹក្សាយោបល់នៅសាលា។ វាមិនមែនជារឿងងាយស្រួលទេក្នុងការផ្លាស់ប្ដូរទីលំនៅ និងបរិយាកាសថ្មីឡើយ។ ទោះបីជាមានបញ្ហាប្រឈមជាច្រើនក៏ដោយ ពួកគេក៏នឹងទទួលបានបទពិសោធន៍ថ្មីៗ ចំណេះដឹង និងឱកាសជាច្រើនផងដែរ។ ការត្រៀមខ្លួនជាមុន និងការអនុវត្តវិធីសាស្រ្តដោះស្រាយបញ្ហាផ្លូវចិត្ត នឹងជួយឲ្យពួកគេឆ្លងកាត់ដំណាក់កាលនេះដោយជោគជ័យ។